ទីផ្សារហ្វេសប៊ុក គឺជាលក្ខណៈពិសេសមួយរបស់បណ្តាញសង្គមហ្វេសប៊ុក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញ លក់ ឬជួលផលិតផលនិងសេវាកម្មបានដោយផ្ទាល់នៅក្នុងវេទិកានេះ។ វាគឺជាវេទិកាមួយដែលភ្ជាប់អ្នកលក់និងអ្នកទិញឱ្យជួបគ្នាដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល ឬគេហទំព័រដាច់ដោយឡែកណាមួយឡើយ។ អ្នកប្រើប្រាស់អាចស្វែងរកទំនិញតាមប្រភេទ កន្លែង ឬតម្លៃ ដែលបានកំណត់រួចជាស្រេចនៅលើប្រព័ន្ធ។ ហ្វេសប៊ុកបានបង្កើត ទីផ្សារ ដើម្បីឱ្យអ្នកលក់និងអ្នកទិញអាចទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត។ ជាទូទៅ ការទិញលក់នៅលើវេទិកានេះពឹងផ្អែកលើការជឿទុកចិត្តផ្ទាល់ខ្លួននិងការចរចារវាងភាគីទាំងពីរ។ ការប្រើប្រាស់ ទីផ្សារ មានលក្ខណៈសាមញ្ញ ព្រោះអ្នកគ្រាន់តែថតរូបផលិតផល ដាក់ចំណងជើង និងតម្លៃ ហើយចុចផ្សព្វផ្សាយជាការស្រេច។ វាបានផ្លាស់ប្តូរទម្លាប់នៃការទិញទំនិញរបស់ប្រជាជនខ្មែរពីការទៅផ្សារផ្ទាល់ មកជាការទិញតាមអនឡាញវិញ។ អ្នកប្រើប្រាស់អាចមើលឃើញការផ្តល់ជូនផ្សេងៗគ្នាចេញពីអ្នកលក់ជាច្រើននាក់ក្នុងពេលតែមួយ។ ការប្រាស្រ័យទាក់ទងត្រូវបានធ្វើឡើងតាមរយៈសារផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យភាគីទាំងពីរពិភាក្សាលម្អិតបាន។ ហ្វេសប៊ុកមិនគិតថ្លៃសេវាសម្រាប់ការប្រើប្រាស់វេទិកានេះទេ ដែលធ្វើឱ្យវាមានភាពទាក់ទាញខ្លាំងចំពោះអ្នកលក់ទំនិញគ្រប់ប្រភេទ។ វាមានលក្ខណៈពិសេសមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដាក់កម្រិតលើការស្វែងរករបស់ពួកគេទៅតាមតំបន់ភូមិសាស្ត្រណាមួយដែលនៅជិតផ្ទះរបស់ពួកគេ។ អ្នកលក់ដូរតូចតាចភាគច្រើនបានប្រើប្រាស់វេទិកានេះជាកន្លែងដាក់តាំងលក់ផលិតផលរបស់ពួកគេដំបូងបង្អស់។ Marketplace គឺមានភាពខុសគ្នាពីហាងលក់អនឡាញធម្មតា ដោយសារវាមានលក្ខណៈជាផ្សារជួញដូរទំនិញលក់រាយច្រើនជាង។ លក្ខណៈពិសេសមួយទៀតនៃ ទីផ្សារ គឺវាមានផ្ទាល់នៅក្នុងកម្មវិធី ហ្វេសប៊ុក ដែលអ្នកប្រើប្រាស់តែងតែចូលប្រើប្រាស់ជារៀងរាល់ថ្ងៃ។ វាមិនតម្រូវឱ្យមានការចុះឈ្មោះជាសមាជិកបន្ថែម ឬបង្កើតគណនីថ្មីឡើយ។ អ្នកទិញអាចមើលឃើញមុខទំនិញដែលបានផ្សព្វផ្សាយនៅក្នុងពត៌មានរបស់ពួកគេ ដោយមិនចាំបាច់ស្វែងរកឡើយ។ ការប្រាស្រ័យទាក់ទងដោយផ្ទាល់តាមរយៈ Messenger បានជួយឱ្យការចរចាមានភាពងាយស្រួលនិងរហ័ស។ អ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារវីដេអូខល ដើម្បីមើលផលិតផលផ្ទាល់មុនពេលសម្រេចចិត្តទិញ។ ហ្វេសប៊ុកបានអនុញ្ញាតឱ្យអ្នកលក់បង្ហោះរូបភាព និងវីដេអូបានយ៉ាងច្រើន ដែលបង្ហាញពីលក្ខណៈទំនិញបានយ៉ាងលម្អិត។ ការធ្វើបែបនេះបានជួយកាត់បន្ថយការភ័ន្តច្រឡំចំពោះគុណភាពទំនិញ។ ជាទូទៅ ទីផ្សារហ្វេសប៊ុកគឺជាវេទិកាមួយដែលមានលក្ខណៈសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកលក់និងអ្នកទិញ។ វាបានក្លាយជាជំហានដំបូងនៃពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់មនុស្សជាច្រើននៅកម្ពុជា។ ទីផ្សារហ្វេសប៊ុកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។ ឥទ្ធិពលវិជ្ជមានដំបូងបង្អស់គឺវាបានបើកផ្លូវឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈអាចចាប់ផ្តើមអាជីវកម្មបានយ៉ាងងាយស្រួល។ សហគ្រិនថ្មីថ្មោងមិនចាំបាច់ចំណាយដើមទុនច្រើនដើម្បីបង្កើតគេហទំព័រ ឬហាងអនឡាញផ្ទាល់ខ្លួននោះទេ។ ពួកគេអាចចាប់ផ្តើមលក់ដូរដោយគ្រាន់តែប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនប៉ុណ្ណោះ។ ទីផ្សារនេះបានក្លាយជាកន្លែងសាកល្បងដ៏ល្អសម្រាប់ផលិតផលថ្មីៗមុនពេលពង្រីកអាជីវកម្មឱ្យធំ។ ការផ្សាយពាណិជ្ជកម្មក៏មានភាពងាយស្រួលផងដែរ ដោយអ្នកលក់អាចប្រើប្រាស់ប៊ូតុង ប៊ូស ផូស Boost Post ឬបង្កើត ហ្វេសប៊ុក អាដ Facebook Ads ដោយផ្ទាល់។ ហ្វេសប៊ុកមានមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំ ដែលធ្វើឱ្យអ្នកលក់អាចបង្ហាញផលិតផលទៅកាន់អតិថិជនសក្តានុពលបានរាប់លាននាក់។ វាបានបង្កើតឱកាសការងារថ្មីៗជាច្រើន ដូចជាអ្នកលក់អនឡាញ អ្នកដឹកជញ្ជូន និងអ្នកផ្តល់សេវាកម្មដទៃទៀត។ ការទិញលក់តាមអនឡាញបានក្លាយជាទម្លាប់មួយរបស់មនុស្សភាគច្រើន ដែលបានផ្លាស់ប្តូរឥរិយាបថនៃការទិញទំនិញប្រចាំថ្ងៃ។ អ្នកប្រើប្រាស់មានជម្រើសច្រើនក្នុងការជ្រើសរើសទំនិញតាមរយៈការប្រៀបធៀបតម្លៃនិងគុណភាពពីអ្នកលក់ផ្សេងៗគ្នា។ ទីផ្សារនេះបានជួយដល់ការរីកចម្រើននៃអាជីវកម្មខ្នាតតូចនិងមធ្យមជាច្រើននៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ វាក៏មានឥទ្ធិពលអវិជ្ជមានមួយចំនួនផងដែរ។ ដោយសារតែវាមានភាពងាយស្រួលក្នុងការចូលប្រើប្រាស់ ទីផ្សារនេះមានការប្រកួតប្រជែងខ្ពស់ខ្លាំង។ ការលក់ដូរលើវេទិកានេះមិនមានភាពផ្លូវការនិងវិជ្ជាជីវៈគ្រប់គ្រាន់ដូចគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកធំៗនោះទេ។ បញ្ហានៃការបោកប្រាស់និងការលក់ទំនិញខូចគុណភាពនៅតែជាកង្វល់មួយសម្រាប់អ្នកទិញ។ លើសពីនេះ អាជីវកម្មដែលលក់នៅលើ ទីផ្សារ ពិបាកនឹងកសាងម៉ាកយីហោរបស់ខ្លួនឱ្យមានភាពល្បីល្បាញ។ ពួកគេភាគច្រើនពឹងផ្អែកលើការលក់ភ្លាមៗជាជាងការកសាងទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន។ ការរីកចម្រើននៃទីផ្សារហ្វេសប៊ុកបានជំរុញឱ្យមានការបង្កើតសេវាកម្មដឹកជញ្ជូនឯកជនជាច្រើននៅទូទាំងប្រទេស។ សេវាកម្មទាំងនេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់អនឡាញ។ អ្នកលក់នៅតាមបណ្តាខេត្តក៏អាចពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ទីក្រុងធំៗបានផងដែរ។ កសិករមួយចំនួនបានប្រើប្រាស់ហ្វេសប៊ុកដើម្បីលក់កសិផលរបស់ខ្លួនដោយផ្ទាល់ដល់អ្នកប្រើប្រាស់។ នេះបានជួយកាត់បន្ថយតួនាទីឈ្មួញកណ្តាល និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ វាក៏បានបង្កើតនូវភាពងាយស្រួលដល់អ្នកទិញដែលចង់បានផលិតផលស្រស់ៗ និងមានប្រភពច្បាស់លាស់ដែរ។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈការផ្សាយផ្ទាល់ តាមហ្វេសប៊ុកបានក្លាយជាបច្ចេកទេសលក់ដ៏ពេញនិយមមួយ។ អ្នកលក់អាចបង្ហាញពីផលិតផលរបស់ពួកគេដោយផ្ទាល់ និងឆ្លើយសំណួររបស់អតិថិជនភ្លាមៗ។ ការធ្វើបែបនេះបានបង្កើតនូវបទពិសោធន៍ទិញទំនិញមួយដែលគួរឱ្យចាប់អារម្មណ៍និងមានភាពរស់រវើក។ ការជឿទុកចិត្តរបស់អតិថិជនបានផ្លាស់ប្តូរពីការជឿលើហាងល្បីៗ ទៅជាការជឿលើការវាយតម្លៃនិងយោបល់របស់មិត្តភក្តិ។ ការវាយតម្លៃ និងការយោបល់ដែលបានបង្ហាញដោយផ្ទាល់នៅលើប្រព័ន្ធបានក្លាយជាកត្តាសម្រេចចិត្តដ៏សំខាន់។ ក្រុមការងារលក់ដែលឆ្លើយតបយ៉ាងរហ័សនៅលើ Messenger ត្រូវបានគេចាត់ទុកថាជាអ្នកលក់ដែលមានទំនួលខុសត្រូវខ្ពស់។ នេះបានបង្កើតនូវវប្បធម៌ទិញលក់បែបថ្មីមួយនៅក្នុងសង្គមខ្មែរដែលពឹងផ្អែកលើការទំនាក់ទំនងផ្ទាល់ខ្លួន។ ហ្វេសប៊ុកក៏បានផ្តល់នូវទិន្នន័យ ដ៏ច្រើនសន្ធឹកសន្ធាប់អំពីអតិថិជនដែលអាចឱ្យអ្នកលក់ធ្វើការវិភាគបានផងដែរ។ ការវិភាគនេះជួយឱ្យពួកគេអាចកំណត់គោលដៅទីផ្សារបានកាន់តែច្បាស់លាស់។ ពួកគេអាចដឹងថា អតិថិជនភាគច្រើនមានចំណង់ចំណូលចិត្តអ្វី និងរស់នៅតំបន់ណា។ ការផ្សាយពាណិជ្ជកម្មគោលដៅ បានក្លាយជាឧបករណ៍ទីផ្សារដ៏មានប្រសិទ្ធភាពបំផុត។ ការលក់តាមរយៈការផ្សាយផ្ទាល់បានក្លាយជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពសម្រាប់ទាំងផលិតផលតូចៗនិងផលិតផលធំៗ។ អ្នកលក់អាចធ្វើការទាក់ទាញចំណាប់អារម្មណ៍អតិថិជនបានកាន់តែច្រើនតាមរយៈការផ្តល់ជូនពិសេសភ្លាមៗក្នុងពេលផ្សាយ។ វាក៏បានបង្កើតនូវវប្បធម៌នៃការប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងអ្នកលក់និងអ្នកទិញ។ ទំនាក់ទំនងផ្ទាល់ខ្លួននេះបានជួយកសាងទំនុកចិត្តបានលឿនជាងការលក់តាមបែបប្រពៃណី។ ហ្វេសប៊ុកបានក្លាយជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការផ្សព្វផ្សាយផលិតផលធ្វើដោយដៃនិងសិប្បកម្មខ្មែរ។ សិប្បករអាចទៅដល់ទីផ្សារធំៗដោយមិនបាច់ឆ្លងកាត់អ្នកកណ្តាល។ ការធ្វើបែបនេះបានជួយលើកកម្ពស់ប្រាក់ចំណូលនិងជីវភាពរបស់ពួកគេ។ អ្នកប្រើប្រាស់អាចស្វែងរកទំនិញតាមរយៈ ហាស់ ថេក hashtags ដែលពាក់ព័ន្ធទៅនឹងផលិតផល។ លក្ខណៈពិសេសនេះបានជួយសម្រួលដល់ដំណើរការស្វែងរករបស់អតិថិជន។ អ្នកលក់អាចប្រើប្រាស់មុខងារ Stories និង Reels ដើម្បីបង្ហាញពីផលិតផលរបស់ពួកគេតាមរបៀបថ្មីនិងគួរឱ្យចាប់អារម្មណ៍។ ការបង្ហាញខ្លីៗបែបនេះបានជួយទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាពិសេសយុវវ័យ។ ការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទដៃដូចជា ABA Pay និង អេស៊ីលីដា Acleda Mobile បានជួយសម្រួលដល់ការទូទាត់។ ការទូទាត់ប្រាក់មានលក្ខណៈរហ័សនិងមានសុវត្ថិភាពជាងមុន។ នេះបានកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងការទិញលក់តាមអនឡាញ។ ក្រុមហ៊ុនដឹកជញ្ជូនឯកជនជាច្រើនបានចាប់ផ្តើមផ្តល់សេវាកម្ម ឃេស អន ឌី លី វើ រី Cash-on-Delivery ដែលបានបង្កើនទំនុកចិត្តអតិថិជន។ ការសហការរវាងអ្នកលក់និងក្រុមហ៊ុនដឹកជញ្ជូនបានធ្វើឱ្យពាណិជ្ជកម្មអេឡិចត្រូនិកមានភាពរលូន។ ហ្វេសប៊ុកបានក្លាយជាកន្លែងមួយដែលបង្ហាញពីនិន្នាការថ្មីៗនៃទីផ្សារក្នុងស្រុក។ អ្នកលក់អាចតាមដាននូវអ្វីដែលកំពុងពេញនិយមនៅលើទីផ្សារតាមរយៈការវិភាគព័ត៌មាននៅក្នុងគ្រុប។ ការវិភាគបែបនេះបានជួយឱ្យពួកគេអាចសម្របខ្លួនតាមតម្រូវការទីផ្សារបានយ៉ាងរហ័ស។ ការប្រើប្រាស់ទីផ្សារហ្វេសប៊ុកបានផ្លាស់ប្តូររូបភាពនៃអាជីវកម្មតូចតាចពីបែបប្រពៃណី មកជាបែបឌីជីថល។ ការប្រើប្រាស់ទីផ្សារហ្វេសប៊ុកក៏មានបញ្ហាប្រឈមនិងចំណុចដែលត្រូវពិចារណាមួយចំនួនដែរ។ បញ្ហាធំបំផុតគឺការខ្វះខាតបទប្បញ្ញត្តិនិងប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់។ មិនមានប្រព័ន្ធធានាថាអ្នកលក់នឹងប្រគល់ទំនិញដែលមានគុណភាពល្អដូចការផ្សព្វផ្សាយនោះទេ។ នៅពេលមានជម្លោះកើតឡើង អ្នកទិញមិនមានយន្តការផ្លូវការដើម្បីប្ដឹងផ្ដល់ឬដោះស្រាយនោះទេ។ ការបោកប្រាស់លុយក៏ជាបញ្ហាដែលកើតមានជាញឹកញាប់នៅលើវេទិកានេះ។ អ្នកលក់ខ្លះបាត់ខ្លួនបន្ទាប់ពីទទួលបានប្រាក់កក់ពីអតិថិជន។ ការលក់ទំនិញក្លែងក្លាយឬគ្មានប្រភពច្បាស់លាស់ក៏មានការរីករាលដាលដែរ។ ចំណុចមួយទៀតដែលត្រូវពិចារណាគឺការធានាលើការដឹកជញ្ជូននិងការបង់ប្រាក់។ ការបង់ប្រាក់តាមរយៈការផ្ទេរតាមធនាគារ ឬសេវាផ្សេងៗអាចមានហានិភ័យ។ អ្នកលក់ត្រូវស្វែងរកសេវាកម្មដឹកជញ្ជូនដោយខ្លួនឯង ដែលបង្កជាការលំបាកមួយផ្នែក។ ទោះជាយ៉ាងណា កត្តាទាំងនេះមិនបានរារាំងការរីកចម្រើនរបស់ ទីផ្សារ នៅកម្ពុជានោះទេ។ មនុស្សភាគច្រើនបានយល់ដឹងពីហានិភ័យទាំងនេះហើយក៏មានការប្រុងប្រយ័ត្នកាន់តែខ្លាំង។ ពួកគេជ្រើសរើសទិញពីអ្នកលក់ដែលគួរឱ្យទុកចិត្ត ឬពីអ្នកលក់ដែលមានមិត្តភក្តិដូចគ្នា។ អ្នកទិញក៏មានទំនោរទៅរកការបង់ប្រាក់នៅពេលទទួលទំនិញជាជាងការបង់ប្រាក់មុនដែរ។ ដើម្បីបង្កើនភាពជឿទុកចិត្ត អ្នកលក់ត្រូវបង្ហាញព័ត៌មានលម្អិតអំពីខ្លួនឯង និងផលិតផល។ ពួកគេគួរតែមានការឆ្លើយតបយ៉ាងរហ័សចំពោះសំណួររបស់អតិថិជន។ ការប្រមូលមតិយោបល់ល្អៗពីអតិថិជនមុនៗក៏ជាវិធីសាស្ត្រដ៏ល្អដើម្បីបង្កើនជំនឿចិត្តផងដែរ។ រដ្ឋាភិបាលក៏បានចាប់ផ្តើមពិចារណាលើការបង្កើតច្បាប់ដើម្បីគ្រប់គ្រងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។ ការធ្វើបែបនេះនឹងជួយការពារទាំងអ្នកលក់និងអ្នកទិញ។ និយាយជារួម ទីផ្សារហ្វេសប៊ុកនៅតែក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក។ វាបានផ្តល់នូវឱកាសដ៏ធំធេងដល់សហគ្រិនតូចតាច ខណៈដែលវាបានបង្កជាបញ្ហាប្រឈមផងដែរ។ ការយល់ដឹងពីចំណុចទាំងនេះនឹងជួយឱ្យអ្នកប្រើប្រាស់អាចទាញយកផលប្រយោជន៍បានអតិបរមា។ លើសពីនេះ បញ្ហាទាក់ទងនឹងសិទ្ធិកម្មសិទ្ធិបញ្ញា ក៏បានកើតមានឡើងផងដែរ។ អ្នកលក់មួយចំនួនបានចម្លងផលិតផលម៉ាកល្បីៗដោយខុសច្បាប់ និងលក់នៅលើ ទីផ្សារ។ ការប្រើប្រាស់រូបភាពនិងខ្លឹមសារដោយមិនមានការអនុញ្ញាតក៏ជាបញ្ហាដ៏ធំមួយផងដែរ។ ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មក៏ជាកង្វល់ផ្នែកឯកជនភាពមួយ។ អតិថិជនមានហានិភ័យក្នុងការផ្តល់ព័ត៌មានអាសយដ្ឋានផ្ទះ ឬលេខទូរស័ព្ទទៅឱ្យអ្នកលក់ដែលមិនស្គាល់មុខ។ ការលំបាកក្នុងការរក្សាកំណត់ត្រាលក់ និងគណនេយ្យក៏ជាបញ្ហាមួយសម្រាប់អាជីវកម្មខ្នាតតូច។ ការលក់ដូរតាមហ្វេសប៊ុកមានលក្ខណៈមិនផ្លូវការ ដែលធ្វើឱ្យពួកគេពិបាកក្នុងការបង់ពន្ធត្រឹមត្រូវ។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យមានការអប់រំពីភាគីពាក់ព័ន្ធទាំងអស់។ ទាំងអ្នកលក់និងអ្នកទិញត្រូវតែមានការយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន។ ការចូលរួមរបស់ស្ថាប័នរដ្ឋាភិបាលនិងអង្គការឯកជនគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតប្រព័ន្ធមួយដែលមានសុវត្ថិភាព។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ទីផ្សារហ្វេសប៊ុកបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃប្រព័ន្ធសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ វាបានបង្ហាញឱ្យឃើញថា វេទិកាបណ្តាញសង្គមអាចដើរតួនាទីយ៉ាងធំក្នុងការជំរុញពាណិជ្ជកម្មក្នុងស្រុក។ អនាគតនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជានឹងបន្តពឹងផ្អែកយ៉ាងខ្លាំងទៅលើការប្រើប្រាស់វេទិកាបែបនេះ។ ការផ្លាស់ប្តូរទម្លាប់ពីការទិញនៅផ្សារទៅជាការទិញតាមអនឡាញនឹងបន្តរីកចម្រើន។ អ្នកលក់ដែលចេះប្រើប្រាស់បច្ចេកវិទ្យាបានល្អនឹងមានឱកាសកាន់តែច្រើនក្នុងការប្រកួតប្រជែង។ ការវិនិយោគលើការយល់ដឹងខាងបច្ចេកវិទ្យាគឺជារឿងសំខាន់សម្រាប់សហគ្រិនគ្រប់រូប។ ការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាពក៏ជាកត្តាសំខាន់មួយដើម្បីជំរុញការរីកចម្រើនផងដែរ។ ទោះជាយ៉ាងណា កំណើននៃទីផ្សារហ្វេសប៊ុកនៅតែបន្តបង្ហាញពីសក្តានុពលដ៏ធំរបស់កម្ពុជា។ ការគ្រប់គ្រងព័ត៌មានអតិថិជននិងប្រវត្តិទិញទំនិញនៅមានកម្រិតនៅឡើយ។ ការខ្វះប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន ផ្លូវការបានធ្វើឱ្យអ្នកលក់ពិបាកក្នុងការថែរក្សាអតិថិជនចាស់។ អ្នកលក់តូចៗភាគច្រើនមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើទីផ្សារតាមបែបវិជ្ជាជីវៈនោះទេ។ ពួកគេពឹងផ្អែកតែលើការផ្សព្វផ្សាយដោយផ្ទាល់ ដោយមិនបានគិតគូរពីការកសាងម៉ាកយីហោរឹងមាំ។ ការលក់នៅលើហ្វេសប៊ុកក៏មានហានិភ័យក្នុងការបិទគណនីឬទំព័រដោយសារការរាយការណ៍ពីអ្នកដទៃ។ បញ្ហានេះអាចបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរសម្រាប់អាជីវកម្មដែលពឹងផ្អែកទាំងស្រុងលើវេទិកានេះ។ ការប្រកួតប្រជែងជាមួយអ្នកលក់ដែលលក់ទំនិញមានគុណភាពទាបក្នុងតម្លៃថោកក៏ជាបញ្ហាដ៏ធំមួយ។ អ្នកលក់ខ្លះបានប្រើប្រាស់រូបភាពក្លែងក្លាយឬវីដេអូចម្លងដើម្បីទាក់ទាញអតិថិជន។ បញ្ហានេះបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃពាណិជ្ជកម្មអេឡិចត្រូនិកទាំងមូល។ ការមិនមានប្រព័ន្ធវាយតម្លៃផ្លូវការបានធ្វើឱ្យអតិថិជនពិបាកក្នុងការបែងចែកអ្នកលក់ល្អនិងអ្នកលក់មិនល្អ។ ការពិនិត្យមើលតែយោបល់ផ្ទាល់ខ្លួនមិនគ្រប់គ្រាន់ដើម្បីធានានូវគុណភាពទំនិញនោះទេ។ ទោះជាយ៉ាងណា បញ្ហានេះបានជំរុញឱ្យមានការបង្កើតក្រុមហ្វេសប៊ុកមួយចំនួនដែលផ្តោតលើការរិះគន់អ្នកលក់មិនល្អ។ ក្រុមបែបនេះបានក្លាយជាកន្លែងមួយសម្រាប់អតិថិជនអាចចែករំលែកបទពិសោធន៍របស់ពួកគេ។ ការដោះស្រាយបញ្ហានៅលើបណ្តាញសង្គមគឺមានលក្ខណៈមិនផ្លូវការនិងពឹងផ្អែកលើការចរចាផ្ទាល់ខ្លួន។ មិនមានប្រព័ន្ធធានារ៉ាប់រងសម្រាប់អ្នកលក់ឬអ្នកទិញនោះទេ។ ទីផ្សារនេះក៏នៅមានភាពប្រទាញប្រទង់ជាមួយនឹងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវការផ្សេងទៀត។ គេហទំព័រទាំងនោះមានប្រព័ន្ធធានារ៉ាប់រងនិងការការពារអតិថិជនបានល្អជាង។ ការខ្វះបទប្បញ្ញត្តិស្តីពីពន្ធដារក៏ជាកង្វល់មួយសម្រាប់រដ្ឋាភិបាល។ អាជីវកម្មតូចៗភាគច្រើនមិនបានបង់ពន្ធត្រឹមត្រូវទេ ដោយសារការលក់ដូរមិនត្រូវបានចុះបញ្ជីផ្លូវការ។ បញ្ហានេះបានធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធមួយផ្នែកធំ។